ការធ្លាក់ចុះនៃគុណភាពបរិស្ថាន និងការកើនឡើងនៃគ្រោះមហន្តរាយធម្មជាតិនៅក្នុងប្រទេសកម្ពុជា គឺជាការពិតជាក់ស្តែងមួយដែលកំពុងបង្ហាញខ្លួនតាមរយៈ ខ្សែសង្វាក់ហេតុនិងផល យ៉ាងស្មុគស្មាញបំផុត។ ការបំផ្លាញប្រព័ន្ធអេកូឡូស៊ីដោយសារសកម្មភាពរបស់មនុស្ស បានបណ្ដាលឱ្យបាត់បង់តុល្យភាពជលសាស្ត្រ និងបរិយាកាសដែលជាខែលការពារធម្មជាតិ។ ការបាត់បង់តុល្យភាពនេះ គឺជាកត្តារុញច្រានឱ្យបាតុភូតធម្មជាតិប្រែពីសភាពស្រាល ទៅជាមហន្តរាយដ៏កាចសាហាវ និងពិបាកទប់ទល់បំផុត។ ការរំលោភបំពានលើតុល្យភាពនេះ មិនត្រឹមតែនាំមកនូវការខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បានកាត់បន្ថយសមត្ថភាពរបស់ផែនដីក្នុងការស្រូបយកនូវផលប៉ះពាល់អវិជ្ជមាន ដែលជាហេតុធ្វើឱ្យសហគមន៍កាន់តែងាយរងគ្រោះបំផុតចំពោះបម្រែបម្រួលអាកាសធាតុ។ ក្នុងចំណោមកត្តាទាំងនោះ ការបាត់បង់គម្របព្រៃឈើត្រូវបានចាត់ទុកថាជាឫសគល់ដ៏ចម្បងដែលនាំទៅរកគ្រោះទឹកជំនន់ឆាប់រហ័ស។ តាមលក្ខណៈបច្ចេកទេស ព្រៃឈើដើរតួជា អេប៉ុងធម្មជាតិ និងជារបាំងការពារ ដ៏មានប្រសិទ្ធភាពបំផុតដែលជួយគ្រប់គ្រងវដ្តទឹកភ្លៀងឱ្យមានភាពទៀងទាត់ និងមានសុវត្ថិភាព។ នៅពេលដែលតំបន់ភ្នំ ឬតំបន់ខ្ពង់រាបមានគម្របព្រៃឈើក្រាស់ឃ្មឹក ស្លឹកឈើជួយបង្អង់ល្បឿនតំណក់ទឹកភ្លៀងកុំឱ្យធ្លាក់បុកដីខ្លាំងពេក។ ហើយឫសឈើជួយធ្វើឱ្យដីមានរន្ធខ្យល់សម្រាប់ស្រូបយកទឹកឱ្យជ្រាបចូលទៅក្នុងអាងទឹកក្រោមដី។ ដំណើរការនេះជួយកាត់បន្ថយបរិមាណទឹកដែលហូរលើផ្ទៃដី ឱ្យស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន និងការពារមិនឱ្យទឹកហូរទៅជន់លិចតំបន់ទំនាបក្នុងរយៈពេលដ៏ខ្លីនោះឡើយ។ ផ្ទុយទៅវិញ នៅពេលដែលព្រៃឈើត្រូវរងការកាប់បំផ្លាញ រហូតធ្វើឱ្យដីនៅសល់តែភាពរហោឋាន យន្តការការពារតាមបែបធម្មជាតិទាំងអស់នេះត្រូវដួលរលំទាំងស្រុង។ កាលណាគ្មានដើមឈើដើម្បីជួយពន្យឺតល្បឿនទឹកភ្លៀង និងជួយឱ្យទឹកជ្រាបចូលទៅក្នុងដីទៀតនោះ ទឹកភ្លៀងរាប់លានម៉ែត្រគូបនឹងហូរសម្រុកលើផ្ទៃដីយ៉ាងលឿនស្លេវឆ្ពោះទៅកាន់តំបន់ទំនាប។ ដែលបង្កើតឱ្យមានទឹកជំនន់ឆាប់រហ័សក្នុងល្បឿនដ៏គួរឱ្យភ័យខ្លាច។ ស្ថានភាពនេះធ្វើឱ្យប្រជាពលរដ្ឋមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការត្រៀមលក្ខណៈ ឬជម្លៀសទ្រព្យសម្បត្តិ និងសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាពឡើយ។ ដែលនាំឱ្យការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិមានកម្រិតខ្ពស់ហួសពីការស្មាន។ ភាពអវត្តមាននៃព្រៃឈើបានប្រែក្លាយទឹកភ្លៀងដែលធ្លាប់តែជាពរជ័យសម្រាប់ការធ្វើកសិកម្ម ឱ្យទៅជាអាវុធបំផ្លិចបំផ្លាញដែលគ្មានមេត្តា និងបង្កហានិភ័យដល់សន្តិសុខសង្គមជាតិ។ ជាងនេះទៅទៀត ការបាត់បង់ឫសឈើដែលធ្លាប់តែដើរតួជា សំណាញ់ដែក សម្រាប់ទប់ដី បានបណ្ដាលឱ្យមានការហូរច្រោះដី និងការបាក់ដីក្នុងទ្រង់ទ្រាយធំក្នុងកំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។ កម្លាំងទឹកដែលគ្មានអ្វីរារ៉ាំង បាននាំយកទាំងកម្ទេចឈើ ភក់ និងដុំថ្មធំៗហូរចុះមកផ្នែកខាងក្រោម ដែលបង្កើតឱ្យមានមហន្តរាយទ្វេដងចំពោះបរិស្ថាន និងមនុស្សជាតិ។ កម្ទេចកម្ទី និងភក់ទាំងនេះមិនត្រឹមតែបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បានទៅចាក់បំពេញស្ទឹង និងប្រឡាយរំដោះទឹកឱ្យកាន់តែរាក់ ដែលជាហេតុធ្វើឱ្យទឹកជំនន់កាន់តែរីកសាយភាយខ្លាំង និងយូរជាងមុន។ ជារួមមក ការបំផ្លាញព្រៃឈើគឺជាការដកចេញនូវខែលការពារជីវិតដ៏សំខាន់ ដែលធ្វើឱ្យកម្ពុជាត្រូវប្រឈមមុខនឹងគ្រោះមហន្តរាយដែលកាន់តែធ្ងន់ធ្ងរ និងមានតម្លៃសងវិញដ៏ខ្ពស់បំផុតសម្រាប់សង្គមជាតិទាំងមូលនាពេលអនាគត។ ការចាក់ដីលុបបឹងបួរ ព្រែកជីក និងការកាប់ទន្ទ្រានព្រៃលិចទឹក កំពុងតែបំផ្លាញតំបន់ដីសើមដែលជាខែលការពារធម្មជាតិយ៉ាងធ្ងន់ធ្ងរ។ សកម្មភាពទាំងនេះបានក្លាយជាមហន្តរាយដ៏ស្ងប់ស្ងាត់មួយ ដែលកំពុងតែកាត់ផ្ដាច់ប្រព័ន្ធរំដោះទឹក និងយន្តការការពារទឹកជំនន់តាមបែបធម្មជាតិរបស់ប្រទេសកម្ពុជា។ ជាគោលការណ៍ជលសាស្ត្រ តំបន់ដីសើមដើរតួជា អាងស្តុកទឹកបម្រុង ឬជាតំបន់ទ្រនាប់សម្រាប់សម្រាលសម្ពាធទឹក នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងខុសធម្មតា ឬនៅពេលទឹកទន្លេហក់ឡើងខ្ពស់។ នៅពេលដែលបឹងបួរធម្មជាតិទាំងនេះត្រូវបានលុបបាត់ដើម្បីបម្រើឱ្យការអភិវឌ្ឍអចលនទ្រព្យ ឬការពង្រីកទីក្រុងដោយខ្វះការសិក្សា ទឹកជំនន់ដែលធ្លាប់តែមានកន្លែងដក់ និងហូរចូលតាមធម្មជាតិ លែងមានជម្រកទៀតហើយ។ ដែលបង្ខំឱ្យវាក្លាយជាចរន្តទឹកហូរយ៉ាងខ្លាំងសម្រុកចូលទៅក្នុងទីប្រជុំជន និងតំបន់សេដ្ឋកិច្ចសំខាន់ៗជំនួសវិញ។ ការបាត់បង់អាងស្តុកទឹកបម្រុងទាំងនេះ បង្កើតឱ្យមានការជន់លិចទីក្រុងយ៉ាងធ្ងន់ធ្ងរ ដែលមិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិ និងរំខានដល់ការធ្វើដំណើរប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពពាណិជ្ជកម្ម និងស្ថិរភាពសេដ្ឋកិច្ចជាតិទាំងមូល។ នៅពេលដែលបឹងធម្មជាតិត្រូវបានជំនួសដោយបេតុង ផ្ទៃដីលែងមានសមត្ថភាពស្រូបយកទឹកភ្លៀងបានទៀតឡើយ។ ដែលធ្វើឱ្យប្រព័ន្ធលូដែលសាងសង់ដោយមនុស្សមិនអាចទ្រាំទ្រនឹងបរិមាណទឹកដ៏សន្ធឹកសន្ធាប់ក្នុងរយៈពេលខ្លីបាន។ នេះគឺជាលទ្ធផលនៃតុល្យភាពដែលត្រូវបានបំផ្លាញ ដែលប្រែក្លាយតំបន់សុវត្ថិភាពឱ្យទៅជាតំបន់រងគ្រោះដោយសារតែការបាត់បង់ សួត និង អាងត្រងទឹក នៃទីក្រុង។ លើសពីការបង្កឱ្យមានទឹកជំនន់ ការបាត់បង់តំបន់ដីសើមក៏ជាដើមហេតុចម្បងនៃ គ្រោះរាំងស្ងួតអូសបន្លាយ ដែលកាន់តែមានសភាពក្តៅហួតហែងខ្លាំងជាងមុននៅក្នុងតំបន់ជុំវិញ។ តំបន់ដីសើមមិនត្រឹមតែជាកន្លែងដក់ទឹកដើម្បីការពារទឹកជំនន់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាអ្នករក្សាសំណើមនៅក្នុងដី និងជួយធ្វើឱ្យបរិយាកាសមានភាពត្រជាក់។ នៅពេលដែលបឹង និងព្រៃលិចទឹកត្រូវវិនាសសាបសូន្យ តុល្យភាពសំណើមនៅក្នុងតំបន់នោះត្រូវបាត់បង់។ ដែលធ្វើឱ្យសីតុណ្ហភាពក្នុងតំបន់កើនឡើងយ៉ាងលឿន និងបង្កឱ្យកម្រិតទឹកក្រោមដីធ្លាក់ចុះទាប។ ស្ថានភាពនេះនាំឱ្យគ្រោះរាំងស្ងួតកើតឡើងកាន់តែងាយស្រួល និងមានរយៈពេលយូរ ដែលធ្វើឱ្យប្រព័ន្ធកសិកម្មត្រូវប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យបរិស្ថានរស់នៅបាត់បង់នូវភាពត្រជាក់ត្រជុំតាមបែបធម្មជាតិ។ ទន្ទឹមនឹងវិបត្តិនៃការបាត់បង់តំបន់ដីសើម បញ្ហានៃ ការរិចរឹលដី និងវិបត្តិសន្តិសុខស្បៀង ក៏កំពុងតែក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់អនាគតនៃវិស័យកសិកម្មខ្មែរ។ ការប្រើប្រាស់ដីខុសបច្ចេកទេស ការកាប់ឆ្ការព្រៃសម្រាប់ធ្វើកសិកម្ម និងការប្រើប្រាស់សារធាតុគីមីហួសកម្រិត បានធ្វើឱ្យដីបាត់បង់នូវរចនាសម្ព័ន្ធរូបវន្ត និងជីវជាតិដែលធ្លាប់តែសម្បូរបែប។ នៅពេលដែលដីរងការរិចរឹល វានឹងបាត់បង់សមត្ថភាពក្នុងការស្រូបយក និងរក្សាទុកទឹកភ្លៀង ដែលធ្វើឱ្យដីកាន់តែងាយនឹងហូរច្រោះនៅពេលមានភ្លៀង និងកាន់តែងាយនឹងប្រេះស្រាំនៅពេលមានកម្តៅខ្លាំង។ ភាពផុយស្រួយនៃគុណភាពដីនេះ បានរុញច្រានឱ្យកសិករធ្លាក់ចូលទៅក្នុងវិបត្តិសន្តិសុខស្បៀង ព្រោះទិន្នផលដែលទទួលបានលែងមានស្ថិរភាព។ ហើយរាល់ការប្រែប្រួលនៃធាតុអាកាសត្រឹមតែបន្តិចបន្តួច ក៏អាចបណ្តាលឱ្យផលដំណាំត្រូវងាប់រលាយអស់ភ្លាមៗ។ ជារួមមក ការបំផ្លាញតំបន់ដីសើម និងការធ្វើឱ្យដីរិចរឹល គឺជាសកម្មភាពដែលកំពុងតែកម្ទេចគ្រឹះនៃភាពធន់របស់កម្ពុជាចំពោះគ្រោះមហន្តរាយធម្មជាតិ។ នៅពេលដែលយើងលុបបំបាត់អាងស្តុកទឹកធម្មជាតិ និងបំផ្លាញគុណភាពដី យើងមិនត្រឹមតែបង្កើតឱ្យមានទឹកជំនន់ និងរាំងស្ងួតប៉ុណ្ណោះទេ ប៉ុន្តែយើងក៏កំពុងតែបំផ្លាញប្រភពអាហារ និងស្ថិរភាពនៃជីវិតរស់នៅរបស់កូនចៅយើងទៅថ្ងៃអនាគត។ ការស្តារឡើងវិញនូវតំបន់ដីសើម និងការអនុវត្តបច្ចេកទេសថែរក្សាសុខភាពដី គឺជាយុទ្ធសាស្ត្រមិនអាចខ្វះបាន។ ដើម្បីធានាថាទីក្រុងរបស់យើងនឹងមិនត្រូវលិចលង់ ហើយប្រជាជនកសិកររបស់យើងនឹងមានស្បៀងអាហារបរិភោគគ្រប់គ្រាន់តាមតម្រូវការប្រកបដោយចីរភាព និងសុវត្ថិភាព។ ការរិចរឹលនៃគុណភាពដី និងវិបត្តិសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា គឺជាបញ្ហាប្រឈមដ៏ធំធេងដែលកើតចេញពីការប្រើប្រាស់ធនធានដីធ្លីខុសបច្ចេកទេស និងការប្រើប្រាស់សារធាតុគីមីកសិកម្មហួសប្រមាណក្នុងរយៈពេលវែង។ នៅពេលដែលដីស្រែចម្ការត្រូវបានបង្ខំឱ្យផ្ដល់ទិន្នផលខ្ពស់តាមរយៈការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតខ្លាំងក្លាពេក វានឹងធ្វើឱ្យរចនាសម្ព័ន្ធរូបវន្ត និងជីវសាស្ត្ររបស់ដីត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីមួយឆ្នាំទៅមួយឆ្នាំ។ ការបាត់បង់សត្វល្អិតដែលមានប្រយោជន៍ និងមេរោគល្អៗនៅក្នុងដី បានធ្វើឱ្យដីប្រែជាហាប់ណែន ខ្វះរន្ធខ្យល់ និងបាត់បង់ភាពធន់។ ដែលជាខែលការពារដ៏សំខាន់បំផុតប្រឆាំងនឹងភាពរាំងស្ងួត និងការវាយលុកពីជំងឺដំណាំផ្សេងៗដែលកើតមានឡើងក្នុងតំបន់។ ក្នុងទិដ្ឋភាពនៃភាពផុយស្រួយនៃវិស័យកសិកម្ម ដីដែលរងការរិចរឹល និងខ្វះសារធាតុសរីរាង្គ លែងមានសមត្ថភាពក្នុងការស្រូបយក និងរក្សាទុកសំណើមបានយូរអង្វែងដូចមុនទៀតឡើយ។ នៅពេលដែលមានភ្លៀងធ្លាក់ ដីប្រភេទនេះមិនអាចជ្រាបទឹកបានល្អទេ បែរជាធ្វើឱ្យទឹកហូរច្រោះដីល្បាប់ខាងលើអស់ ហើយនៅពេលដែលមានកម្ដៅថ្ងៃត្រឹមតែរយៈពេលខ្លី វាក៏ឆាប់រីងស្ងួត និងប្រេះស្រាំយ៉ាងលឿនបំផុត។ ស្ថានភាពនេះធ្វើឱ្យដំណាំគ្រប់ប្រភេទងាយនឹងរងការប៉ះពាល់ និងងាប់យ៉ាងឆាប់រហ័ស ទោះបីជាមានការប្រែប្រួលអាកាសធាតុ ឬការខ្វះទឹកភ្លៀងត្រឹមតែបន្តិចបន្តួចក៏ដោយ។ កសិករដែលធ្លាប់តែពឹងផ្អែកលើសំណើមដីធម្មជាតិ ឥឡូវនេះត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់នៃការខាតបង់ផលដំណាំទាំងស្រុង។ ដែលជាការរុញច្រានពួកគេឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចគ្រួសារ និងបាត់បង់លទ្ធភាពក្នុងការផ្គត់ផ្គង់ស្បៀងអាហារប្រចាំថ្ងៃ។ លើសពីនេះទៅទៀត ការពឹងផ្អែកទាំងស្រុងលើធាតុអាកាស បានក្លាយជាបន្ទុកដ៏ធ្ងន់សម្រាប់ជីវភាពកសិករ នៅពេលដែលបរិស្ថានជុំវិញត្រូវរងការខូចខាត និងបាត់បង់តុល្យភាព។ នៅពេលដែលប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ត្រូវបែកបាក់ វដ្តនៃសត្វល្អិតចង្រៃ និងជំងឺដំណាំចាប់ផ្ដើមមានការវិវត្តខុសប្រក្រតី និងមានសភាពកាចសាហាវជាងមុន ដែលពិបាកនឹងគ្រប់គ្រងតាមវិធីសាស្រ្តធម្មតា។ កម្ដៅដែលកើនឡើងខុសប្រក្រតីដោយសារកង្វះគម្របព្រៃឈើ និងតំបន់ដីសើម បានបង្កើតជាមជ្ឈដ្ឋានដ៏ល្អសម្រាប់ការរីករាលដាលនៃភ្នាក់ងារចម្លងរោគផ្សេងៗដែលបំផ្លាញផលដំណាំក្នុងទ្រង់ទ្រាយធំ។ កសិករដែលបាត់បង់ជម្រើសធម្មជាតិ ត្រូវបង្ខំចិត្តចំណាយថវិកាកាន់តែច្រើនទៅលើសារធាតុគីមីបន្ថែមទៀត។ ដើម្បីព្យាយាមស្រោចស្រង់ផលដំណាំដែលនៅសេសសល់ ដែលនេះគឺជាវដ្តដ៏គ្រោះថ្នាក់បំផុត ព្រោះវាកាន់តែធ្វើឱ្យដីរិចរឹលខ្លាំងឡើង និងធ្វើឱ្យវិបត្តិសន្តិសុខស្បៀងជាតិកាន់តែអាក្រក់ទៅៗ។ ជារួមមក ការរិចរឹលដីមិនមែនគ្រាន់តែជាបញ្ហានៃការធ្លាក់ចុះទិន្នផលកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិបត្តិសង្គមដ៏ជ្រាលជ្រៅដែលប៉ះពាល់ដល់ស្ថិរភាពនៃប្រភពអាហារជាតិ និងសុខុមាលភាពរបស់ប្រជាជន។ ប្រសិនបើយើងនៅតែបន្តប្រើប្រាស់ដីដោយគ្មានការគិតគូរ និងគ្មានការស្ដារឡើងវិញនូវជីវជាតិដីតាមបែបធម្មជាតិទេនោះ វិស័យកសិកម្មរបស់យើងនឹងកាន់តែផុយស្រួយ។ ស្ថានភាពនេះនឹងធ្វើឱ្យគ្រោះមហន្តរាយដែលបង្កដោយការប្រែប្រួលអាកាសធាតុ កាន់តែមានឥទ្ធិពលបំផ្លាញខ្លាំងឡើងៗលើទិន្នផល និងជីវភាពរបស់កសិករ។ ការងាកមកអនុវត្តកសិកម្មប្រកបដោយចីរភាព ការប្រើប្រាស់ជីសរីរាង្គដើម្បីបង្កើនជីវជាតិដី និងការការពារគម្របដី គឺជាយុទ្ធសាស្ត្រដ៏ចាំបាច់បំផុតដើម្បីស្ដារឡើងវិញនូវ ភាពធន់របស់ដី និងធានាឱ្យបាននូវសន្តិសុខស្បៀងដ៏រឹងមាំសម្រាប់កូនចៅខ្មែរគ្រប់ជំនាន់ទៅថ្ងៃអនាគត។ សកម្មភាពបូមខ្សាច់អនាធិបតេយ្យនៅតាមដងទន្លេ និងស្ទឹងក្នុងប្រទេសកម្ពុជា គឺជាកត្តាមនុស្សដ៏ចម្បងបំផុតមួយ ដែលកំពុងបង្កើតឱ្យមានគ្រោះមហន្តរាយធម្មជាតិដោយផ្ទាល់ និងមានសភាពធ្ងន់ធ្ងរបំផុតចំពោះសន្តិសុខសង្គមជាតិ។ តាមលក្ខណៈបច្ចេកទេសជលសាស្ត្រ ស្រទាប់ខ្សាច់នៅបាតទន្លេមិនមែនគ្រាន់តែជាវត្ថុធាតុរាយប៉ាយនោះទេ។ ប៉ុន្តែវាដើរតួជាគ្រឹះយ៉ាងរឹងមាំសម្រាប់ទ្រទ្រង់លំនឹងនៃជើងទេរច្រាំងទន្លេទាំងសងខាងឱ្យមានស្ថិរភាព។ នៅពេលដែលខ្សាច់រាប់លានតោនត្រូវបានគេបូមយកចេញហួសកម្រិត និងគ្មានការសិក្សាជាមុន វានឹងបង្កើតឱ្យមានរន្ធខ្យល់ ឬរណ្តៅជ្រៅៗនៅបាតទន្លេ។ ដែលធ្វើឱ្យច្រាំងទន្លេទាំងមូលបាត់បង់លំនឹងទប់ទល់នឹងទម្ងន់ដីដ៏ធ្ងន់ និងសម្ពាធទឹកដែលបោកបក់មកលើ។ ស្ថានភាពនេះនាំឱ្យកើតមានបាតុភូត មហន្តរាយបាត់បង់ភូមិឋាន យ៉ាងរន្ធត់ ដោយសារការបាក់ស្រុតច្រាំងទន្លេបានលេបត្របាក់ផ្ទះសម្បែង សាលារៀន វត្តអារាម និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋចូលទៅក្នុងទឹកក្នុងរយៈពេលដ៏ខ្លីបំផុត។ ដែលនេះមិនត្រឹមតែជាការបាត់បង់ទ្រព្យសម្បត្តិមហាសាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបំផ្លាញនូវអត្តសញ្ញាណ និងប្រវត្តិសាស្ត្ររបស់សហគមន៍ដែលធ្លាប់តែរស់នៅដោយសុខសាន្តតាមដងទន្លេជាច្រើនជំនាន់មកហើយ។ បន្ថែមលើការបាត់បង់ដីធ្លី ការបូមខ្សាច់ក៏បង្កឱ្យមាន ការប្រែប្រួលជលសាស្ត្រ យ៉ាងកាចសាហាវដែលផ្លាស់ប្តូរមុខមាត់ និងចរន្តនៃប្រព័ន្ធទឹកសាបទាំងមូលឱ្យខុសពីធម្មជាតិដើម។ នៅពេលដែលសណ្ឋានបាតទន្លេប្រែប្រួលដោយសារតែរណ្តៅបូមខ្សាច់ដ៏ជ្រៅ ចរន្តទឹក និងល្បឿនទឹកហូរក៏ត្រូវផ្លាស់ប្តូរទិសដៅយ៉ាងគំហុក ដែលជារឿយៗវាបង្កើតឱ្យមានការជន់លិចនៅតំបន់ដែលមិនធ្លាប់ដែលជួបប្រទះគ្រោះទឹកជំនន់ពីមុនមកសោះ។ កម្លាំងទឹកដែលប្តូរទិសដៅនឹងបោកបក់ខ្លាំងទៅលើចំណុចខ្សោយនៃច្រាំងទន្លេ បង្កឱ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានដែលបានសាងសង់ជិតដងទន្លេ។ ផ្ទុយទៅវិញ នៅតំបន់ខ្លះដែលធ្លាប់តែមានទឹកហូរចូលសម្រាប់ប្រើប្រាស់ក្នុងកសិកម្ម បែរជាត្រូវរីងស្ងួតហួតហែងទាំងស្រុង ដោយសារតែចរន្តទឹកត្រូវបានទាញឱ្យហូរចូលទៅក្នុងរណ្តៅបូមខ្សាច់ជ្រៅៗនៅផ្នែកផ្សេងទៀតនៃទន្លេ។ ដែលធ្វើឱ្យតុល្យភាពទឹកត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាកសិករក្នុងរដូវប្រាំង។ មហន្តរាយដែលកើតចេញពីការបូមខ្សាច់នេះ ក៏មានឥទ្ធិពលទៅលើជីវភាពរស់នៅរបស់មច្ឆជាតិ និងប្រព័ន្ធអេកូឡូស៊ីក្នុងទឹកយ៉ាងជ្រាលជ្រៅផងដែរ។ នៅពេលបាតទន្លេត្រូវបានកាយឱ្យជ្រៅ និងល្អក់កករខ្លាំងដោយសារភក់ល្បាប់ដែលអណ្តែតឡើងមកក្នុងកំឡុងពេលបូម ជម្រកពងកូនរបស់ត្រី និងរុក្ខជាតិទឹកដែលជាចំណីសត្វត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។ ការណ៍នេះនាំឱ្យទិន្នផលត្រីធម្មជាតិធ្លាក់ចុះយ៉ាងគំហុក ដែលជះឥទ្ធិពលដល់ប្រភពប្រូតេអ៊ីន និងសន្តិសុខស្បៀងរបស់ប្រជាពលរដ្ឋរាប់លាននាក់ដែលពឹងផ្អែកលើការនេសាទ។ ជារួមមក សកម្មភាពបូមខ្សាច់ដោយគ្មានការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ គឺជាការបំផ្លាញអាងស្តុកទឹកធម្មជាតិ និងខែលការពារច្រាំងទន្លេយ៉ាងសាហាវបំផុត។ ដែលធ្វើឱ្យប្រទេសកម្ពុជាកាន់តែងាយរងគ្រោះបំផុតចំពោះគ្រោះមហន្តរាយដែលបង្កឡើងដោយទឹក។ ការគ្រប់គ្រងធនធានខ្សាច់ឱ្យមានតម្លាភាព តាមដានដោយអ្នកបច្ចេកទេស និងការស្តារឡើងវិញនូវប្រព័ន្ធការពារច្រាំងទន្លេ គឺជាកិច្ចការបន្ទាន់បំផុតដើម្បីការពារសុវត្ថិភាពភូមិឋាន និងរក្សាលំនឹងជលសាស្ត្រឱ្យបានយូរអង្វែងសម្រាប់មនុស្សជាតិគ្រប់ជំនាន់។